ក្នុងបរិបទសេដ្ឋកិច្ចកម្ពុជា អាជីវកម្មដែលគ្រប់គ្រងដោយគ្រួសារ មានវត្តមានយ៉ាងទូលំទូលាយ និងដើរតួនាទីយ៉ាងសំខាន់ក្នុងការទ្រទ្រង់ជីវភាពប្រចាំថ្ងៃរបស់ប្រជាជន។ លក្ខណៈពិសេសចម្បងនៃអាជីវកម្មប្រភេទនេះគឺវាត្រូវបាន គ្រប់គ្រងនិងដំណើរការដោយសមាជិកគ្រួសារផ្ទាល់។ ការសម្រេចចិត្តសំខាន់ៗច្រើនតែធ្វើឡើងដោយមេគ្រួសារ ឬសមាជិកដែលមានវ័យចំណាស់។ អាជីវកម្មគ្រួសារនៅកម្ពុជាភាគច្រើនជាអាជីវកម្មខ្នាតតូចដូចជា ហាងលក់គ្រឿងទេសតូចៗ ហាងកាហ្វេ ហាងលក់ម្ហូបអាហារតាមផ្ទះ ឬសេវាកម្មជួសជុលផ្សេងៗ។ ពួកគេមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយអតិថិជននៅក្នុងសហគមន៍ផ្ទាល់របស់ពួកគេ។ គំរូអាជីវកម្មនេះតែងតែ បន្តវេនពីជំនាន់មួយទៅជំនាន់មួយ ដែលធ្វើឱ្យជំនាញ និងចំណេះដឹងពីដូនតាមិនបាត់បង់។ បុគ្គលិកភាគច្រើនគឺជាសមាជិកគ្រួសារផ្ទាល់ ដែលបង្កើតបានជាបរិយាកាសការងារប្រកបដោយ ទំនុកចិត្ត និងភាពស្មោះត្រង់។ អាជីវកម្មគ្រួសារជាទូទៅដំណើរការដោយគ្មាន រចនាសម្ព័ន្ធផ្លូវការ ដូចក្រុមហ៊ុនធំៗនោះទេ។ ការកំណត់តួនាទី និងទំនួលខុសត្រូវច្រើនតែមានភាពមិនច្បាស់លាស់ ដោយអាស្រ័យលើអាយុ និងឋានានុក្រមក្នុងគ្រួសារ។ ដើមទុនសម្រាប់ចាប់ផ្តើមអាជីវកម្មច្រើនតែបានមកពីការសន្សំក្នុងគ្រួសារផ្ទាល់។ ប្រាក់ចំណេញដែលរកបានក៏ត្រូវបានប្រើប្រាស់ទាំងសម្រាប់ពង្រីកអាជីវកម្ម និងសម្រាប់ការចំណាយលើជីវភាពគ្រួសារផងដែរ។ អាជីវកម្មគ្រួសារ គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចមិនផ្លូវការ ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយភាពក្រីក្រ។ ពួកគេជាអ្នកផ្តល់ការងារ និងប្រាក់ចំណូលដ៏សំខាន់សម្រាប់គ្រួសារជាច្រើននៅទូទាំងប្រទេស។ ភាពជោគជ័យនៃអាជីវកម្មគ្រួសារមិនមែនត្រឹមតែជាជោគជ័យផ្នែកហិរញ្ញវត្ថុនោះទេ តែវាជាជោគជ័យនៃការកសាងកេរ្តិ៍ឈ្មោះ និងការបន្តវេនគ្រួសារ។ ដូច្នេះ អាជីវកម្មគ្រួសារ គឺជារូបភាពឆ្លុះបញ្ចាំងពីវប្បធម៌ និងការតស៊ូរបស់ប្រជាជនកម្ពុជា។ ការធ្វើការក្នុងអាជីវកម្មគ្រួសារ ក៏មានគុណសម្បត្តិសំខាន់ៗជាច្រើនដែលក្រុមហ៊ុនដទៃមិនអាចផ្ដល់បាន។ ការកសាងទំនុកចិត្ត ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំក្នុងការធ្វើការជាមួយគ្នា។ សមាជិកគ្រួសារមានភាពស្មោះត្រង់នឹងមានគោលដៅរួមគ្នា ដែលធ្វើឱ្យការសម្រេចចិត្តមានភាពងាយស្រួល និងរលូន។ ម្យ៉ាងវិញទៀត យើងទទួលបាននូវភាពជាម្ចាស់ការខ្ពស់លើការងារ និងលទ្ធផលដែលទទួលបាន។ នេះអាចជាកត្តាជំរុញទឹកចិត្តដ៏ល្អ ព្រោះយើងយល់ថាភាពជោគជ័យនៃអាជីវកម្មក៏ជាជោគជ័យរបស់គ្រួសារយើងផ្ទាល់ដែរ។ អាជីវកម្មគ្រួសារក៏ផ្ដល់នូវភាពបត់បែនខ្ពស់ផងដែរ ទាំងពេលវេលាធ្វើការ និងការសម្រេចចិត្ត។ អ្នកអាចរៀបចំកាលវិភាគការងារដើម្បីមានតុល្យភាពល្អរវាងជីវិតផ្ទាល់ខ្លួន និងការងារបានយ៉ាងប្រសើរ។ វាក៏ជាកន្លែងដ៏ល្អសម្រាប់ការរៀនសូត្រផ្ទាល់ពីបទពិសោធន៍របស់ឪពុកម្ដាយ ឬសមាជិកគ្រួសារដែលមានវ័យចំណាស់។ ជំនាញ និងចំណេះដឹងពីជំនាន់មុនត្រូវបានបន្តទៅជំនាន់ក្រោយយ៉ាងរលូន ដោយគ្មានការរឹតត្បិត។ ការធ្វើការជាមួយគ្នាពង្រឹងចំណងគ្រួសារ ដោយការតស៊ូដើម្បីគោលដៅតែមួយ និងកសាងអនាគតរួមគ្នា។ លទ្ធផលដែលទទួលបានពីការខិតខំប្រឹងប្រែងគឺច្បាស់លាស់ និងអាចមើលឃើញបានភ្លាមៗ។ នេះបានធ្វើឱ្យសមាជិកគ្រួសារកាន់តែមានមោទនភាពចំពោះស្នាដៃរបស់ខ្លួន។ លើសពីនេះ បរិយាកាសការងារតែងតែមានភាពកក់ក្ដៅ និងស្និទ្ធស្នាលដូចគ្រួសារតែមួយ។ ដូច្នេះ គុណសម្បត្តិទាំងនេះបានធ្វើឱ្យការងារក្នុងអាជីវកម្មគ្រួសារក្លាយជាជម្រើសដ៏ល្អសម្រាប់មនុស្សជាច្រើននៅកម្ពុជា។ វាជាមាគ៌ាមួយដែលរួមបញ្ចូលគ្នារវាងជីវភាពគ្រួសារ និងវិជ្ជាជីវៈប្រកបដោយប្រសិទ្ធភាព។ ទោះបីជាការធ្វើការក្នុងអាជីវកម្មគ្រួសារមានគុណសម្បត្តិជាច្រើនក៏ដោយ ក៏វាមិនមែនជាការងារដែលងាយស្រួលនោះទេ។ វាមានបញ្ហាប្រឈមជាច្រើនដែលត្រូវយកចិត្តទុកដាក់ ដោយបញ្ហាធំបំផុតគឺភាពស្រពិចស្រពិលរវាងតួនាទីការងារ និងគ្រួសារ។ ការពិភាក្សាអំពីការងារច្រើនតែកើតមានឡើងនៅពេលទទួលទានអាហារពេលល្ងាច ឬក្នុងឱកាសជួបជុំគ្រួសារ។ នេះបានធ្វើឱ្យសមាជិកគ្រួសារមានអារម្មណ៍ថាគ្មានពេលវេលាសម្រាកពិតប្រាកដ ហើយតែងតែគិតពីការងារ។ ភាពលាយឡំគ្នានេះអាចបង្កឱ្យមាន ជម្លោះផ្ទៃក្នុង និងភាពតានតឹង ដែលអាចប៉ះពាល់ដល់ទំនាក់ទំនងគ្រួសារយ៉ាងធ្ងន់ធ្ងរ។ ការយល់ឃើញមិនដូចគ្នាលើការសម្រេចចិត្តអាជីវកម្ម អាចក្លាយជាបញ្ហាផ្ទាល់ខ្លួនយ៉ាងងាយ។ ម្យ៉ាងវិញទៀត អាជីវកម្មគ្រួសារច្រើនតែខ្វះ រចនាសម្ព័ន្ធគ្រប់គ្រងផ្លូវការ និងការកំណត់តួនាទីច្បាស់លាស់។ វាពិបាកក្នុងការមាន តួនាទី និងទំនួលខុសត្រូវច្បាស់លាស់ ព្រោះការងារតែងតែត្រូវបានផ្លាស់ប្តូរទៅមកដោយគ្មានការពិភាក្សា។ និយាមការងារ និងគោលការណ៍ផ្សេងៗច្រើនតែមិនត្រូវបានអនុវត្តឡើយ។ បញ្ហានេះអាចនាំឱ្យមានភាពមិនច្បាស់លាស់នៃការទទួលខុសត្រូវ និងការវាយតម្លៃការងារ។ ការបែងចែក ប្រាក់ចំណូល និងប្រាក់ខែក៏អាចជាបញ្ហាមួយផងដែរ ដោយសារតែមិនមានប្រព័ន្ធប្រាក់ខែច្បាស់លាស់ដូចក្រុមហ៊ុនដទៃ។ ពេលខ្លះ ប្រាក់ខែដែលទទួលបាន គឺមិនសមនឹងការខិតខំប្រឹងប្រែងឡើយ។ បញ្ហាប្រឈមមួយទៀត គឺការលំបាកក្នុងការទទួលយកការផ្លាស់ប្ដូរ និងគំនិតថ្មីៗ។ សមាជិកគ្រួសារជំនាន់មុនច្រើនតែប្រកាន់ខ្ជាប់នូវ វិធីសាស្ត្រប្រពៃណី ដែលធ្លាប់ធ្វើតាំងពីយូរលង់ណាស់មកហើយ។ ការមិនបើកចិត្តទូលាយចំពោះបច្ចេកវិទ្យាទំនើបៗអាចធ្វើឱ្យអាជីវកម្មដើរថយក្រោយ។ បញ្ហាប្រឈមទាំងនេះទាមទារនូវការយល់ដឹងច្បាស់លាស់ និងការដោះស្រាយប្រកបដោយប្រាជ្ញា។ ការខ្វះនូវវិជ្ជាជីវៈអាចក្លាយជាឧបសគ្គដ៏ធំមួយចំពោះភាពជោគជ័យយូរអង្វែង។ ដើម្បីដោះស្រាយបញ្ហាប្រឈម និងធានាបាននូវភាពជោគជ័យយូរអង្វែង អាជីវកម្មគ្រួសារត្រូវតែអនុវត្តនូវដំណោះស្រាយ និងគន្លឹះមួយចំនួន។ ការកំណត់ព្រំដែនច្បាស់លាស់រវាងការងារ និងជីវិតគ្រួសារ គឺជារឿងសំខាន់ណាស់ ដើម្បីរក្សាទំនាក់ទំនងល្អក្នុងគ្រួសារ និងធានាប្រសិទ្ធភាពការងារ។ គួរតែកំណត់ពេលជាក់លាក់សម្រាប់ពិភាក្សាការងារ ហើយមិនគួរយកបញ្ហាការងារទៅនិយាយក្នុងពេលជួបជុំគ្រួសារឡើយ។ ការប្រាស្រ័យទាក់ទងដោយស្មោះត្រង់ និងបើកចំហរ ជួយដោះស្រាយជម្លោះ និងពង្រឹងចំណងមិត្តភាពក្នុងគ្រួសារ ដែលជាគ្រឹះដ៏រឹងមាំសម្រាប់អាជីវកម្ម។ សមាជិកគ្រប់រូបគួរមានឱកាសបញ្ចេញមតិយោបល់ និងដោះស្រាយបញ្ហាដោយក្ដីគោរព។ អាជីវកម្មគួរតែបង្កើត រចនាសម្ព័ន្ធផ្លូវការ ដូចជាការកំណត់តួនាទី និងទំនួលខុសត្រូវ។ ការមានតួនាទីច្បាស់លាស់ជួយកាត់បន្ថយភាពយល់ច្រឡំ និងបង្កើនប្រសិទ្ធភាពការងារ។ ការបង្កើតប្រព័ន្ធ ប្រាក់ខែដែលយុត្តិធម៌ និងប្រកបដោយតម្លាភាពក៏ជាកត្តាសំខាន់ផងដែរ។ ប្រាក់បៀវត្សរ៍គួរតែត្រូវបានគណនាផ្អែកលើការងារ និងសមត្ថភាព មិនមែនផ្អែកលើទំនាក់ទំនងគ្រួសារទេ។ លើសពីនេះ គួរបើកចិត្តទូលាយក្នុងការ ទទួលយកការផ្លាស់ប្ដូរ និងគំនិតថ្មីៗ ពីសមាជិកគ្រួសារជំនាន់ក្រោយ។ ការប្រើប្រាស់បច្ចេកវិទ្យា និងយុទ្ធសាស្ត្រទីផ្សារថ្មីៗ អាចជួយឱ្យអាជីវកម្មរីកចម្រើនបាន។ ការបណ្ដុះបណ្ដាលជំនាញឌីជីថល និងការរៀនសូត្រពីខាងក្រៅអាចជាប្រយោជន៍។ ការស្វែងរកដំបូន្មានពីអ្នកជំនាញខាងក្រៅក៏អាចផ្ដល់ទស្សនៈវិស័យថ្មីមួយផងដែរ។ សរុបមក អាជីវកម្មគ្រួសារអាចសម្រេចបាននូវភាពរុងរឿង និងរក្សាបាននូវសុខដុមរមនាក្នុងគ្រួសារ។ លុះត្រាតែមានការគ្រប់គ្រងប្រកបដោយភាពវៃឆ្លាត និងវិជ្ជាជីវៈ។ ការអនុវត្តគន្លឹះទាំងនេះនឹងធ្វើឱ្យអាជីវកម្មកាន់តែរឹងមាំ និងមាននិរន្តរភាពសម្រាប់អនាគត។